ប្រពៃណីចម្រៀង និងតន្ត្រីរបស់បងប្អូនជនជាតិភាគតិចចារាយ គឺជាមរតកវប្បធម៌ដ៏វិសេសវិសាលមួយ ដែលបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅលើសពីការកម្សាន្តធម្មតា។ សិល្បៈនេះគឺជាដង្ហើមនៃជីវិត ដែលផ្សារភ្ជាប់រវាងមនុស្ស ធម្មជាតិ និងពិភពអរូបិយដែលពួកគេជឿជាក់យ៉ាងមុតមាំ។ សម្រាប់ជនជាតិចារាយ រាល់សម្លេងដែលបន្លឺចេញពីបំពង់ក ឬពីឧបករណ៍តន្ត្រី គឺជាការផ្ញើសារ ឬជាការបួងសួងមួយ។ តន្ត្រីទាំងនេះ ជាការបួងសួងដល់អាទិទេពរក្សាព្រៃភ្នំ និងទឹកដី ដើម្បីសុំសេចក្តីសុខសប្បាយ ឬដើម្បីសម្តែងនូវការដឹងគុណចំពោះទិន្នផលដែលទទួលបានពីការធ្វើស្រែចម្ការ និងការបរបាញ់។ នៅក្នុងបរិបទនៃពិធីសក្ការបូជា និងពិធីបុណ្យសព ចម្រៀងប្រពៃណីចារាយដើរតួនាទីជាស្ពានចម្លងវិញ្ញាណក្ខន្ធយ៉ាងសំខាន់បំផុត។ នៅពេលដែលមានសមាជិកគ្រួសារណាម្នាក់លាចាកលោកទៅ ពិធីច្រៀងរៀបរាប់ និងការប្រគំតន្ត្រីគងឃ្មោះ ត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ ដើម្បីជូនដំណើរអ្នកដែលចែកឋានទៅកាន់លោកខាងមុខ។ ទំនុកច្រៀងទាំងនោះមិនត្រឹមតែជារួមចំណែកក្នុងការរំលែកទុក្ខសោកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការរៀបរាប់ពីប្រវត្តិរូប ស្នាដៃ និងគុណសម្បត្តិរបស់អ្នកស្លាប់ ក៏ដូចជាការអង្វរករដល់វិញ្ញាណក្ខន្ធបុព្វបុរសឱ្យមកទទួលយកសមាជិកថ្មីនេះទៅក្នុងចំណោមពួកគេវិញផងដែរ។ ឧបករណ៍តន្ត្រីដែលជាព្រលឹងនៃជនជាតិចារាយគឺ ក្បឺត។ ឧបករណ៍ខ្សែមួយនេះមានលក្ខណៈពិសេសប្លែកពីឧបករណ៍តន្ត្រីដទៃទៀតនៅលើពិភពលោក ដោយសារវាប្រើប្រាស់មាត់របស់អ្នកលេងផ្ទាល់ជាប្រអប់បង្កើនសម្លេង។ នៅពេលដែលអ្នកលេងទាញធ្នូទៅលើខ្សែ ហើយធ្វើចលនាមាត់តាមទម្រង់ពាក្យពេចន៍ផ្សេងៗ សម្លេងដែលចេញមកនឹងមានលក្ខណៈស្រដៀងទៅនឹងសម្លេងមនុស្សនិយាយយ៉ាងខ្លាំង។ តាមរយៈក្បឺតនេះ អ្នកលេងអាចបង្ហាញពីមនោសញ្ចេតនាស្មុគស្មាញ ភាពត្រេកអរ ឬការឈឺចាប់ដែលពាក្យសម្តីធម្មតាមិនអាចថ្លែងចេញមកអស់។ វាត្រូវបានគេចាត់ទុកថាជាឧបករណ៍ដែលមានវិញ្ញាណ និងអាចជជែកជាមួយអាទិទេពបានយ៉ាងស័ក្តិសិទ្ធិ។ ក្រៅពីឧបករណ៍ខ្សែ ក៏មានឧបករណ៍គងដែលជាតួអង្គមិនអាចខ្វះបានក្នុងសហគមន៍ចារាយ ហើយសម្លេងគងដែលបន្លឺឡើងជាចង្វាក់ដដែលៗក្នុងពិធី បង្កើតបានជាបរិយាកាសដ៏មានអំណាច និងជាទីសក្ការៈ។ ខ្លឹមសារនៃបទចម្រៀងដែលអមដោយសម្លេងគងទាំងនេះ ជារឿយៗរៀបរាប់ពីការកកើតនៃភូមិឋាន ការតស៊ូប្រឆាំងនឹងគ្រោះធម្មជាតិ និងការបង្រៀនឱ្យកូនចៅជំនាន់ក្រោយចេះស្រឡាញ់ និងការពារព្រៃឈើដែលជាប្រភពនៃជីវិត។ ការច្រៀងរៀបរាប់ទាំងនេះ គឺជាវិធីសាស្ត្រមួយក្នុងការផ្ទេរចំណេះដឹង និងប្រវត្តិសាស្ត្រផ្ទាល់មាត់ពីជំនាន់មួយទៅជំនាន់មួយទៀត ដើម្បីកុំឱ្យអត្តសញ្ញាណរបស់ខ្លួនត្រូវរលាយបាត់បង់តាមពេលវេលា។ ជាចុងក្រោយ ការរស់នៅរបស់ជនជាតិចារាយគឺមានភាពប្រទាក់ក្រឡាគ្នារវាងការងារប្រចាំថ្ងៃ និងសិល្បៈចម្រៀង។ សូម្បីតែនៅក្នុងសកម្មភាពសាមញ្ញៗដូចជាការបង្រៀនកូនចៅ ឬការសាសងស្នេហារវាងយុវជន និងយុវតី ក៏មានការបញ្ជ្រាបនូវសំនៀងចម្រៀងដែលពោរពេញដោយអត្ថន័យអប់រំ និងសីលធម៌ផងដែរ។ ចម្រៀងចារាយគឺជាសក្ខីភាពមួយដែលបង្ហាញថា តន្ត្រីមិនមែនគ្រាន់តែជាសម្លេងនោះទេ ប៉ុន្តែវាគឺជាភាសានៃជំនឿ ជាសញ្ញាណនៃសាមគ្គីភាព និងជាការគោរពដ៏ខ្ពង់ខ្ពស់បំផុតចំពោះច្បាប់ធម្មជាតិដែលពួកគេបានរស់នៅអាស្រ័យផលជាច្រើនសតវត្សមកហើយ។ សិល្បៈចម្រៀង និងតន្ត្រីរបស់បងប្អូនជនជាតិចាមនៅកម្ពុជា គឺជាផ្ទាំងទស្សនីយភាពវប្បធម៌ដ៏សម្បូរបែប ដែលបានឆ្លងកាត់ការវិវត្តយ៉ាងវែងឆ្ងាយតាំងពីសម័យអាណាចក្រចម្ប៉ាបុរាណ រហូតមកដល់ការរស់នៅបច្ចុប្បន្ន។ ចរិតលក្ខណៈនៃសម្លេងតន្ត្រីចាម មិនត្រឹមតែឆ្លុះបញ្ចាំងពីអត្តសញ្ញាណដើមរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការលាយបញ្ចូលគ្នាយ៉ាងចុះសម្រុងគ្នារវាងឥទ្ធិពលសាសនាឥស្លាម និងវប្បធម៌ខ្មែរដែលរស់នៅក្បែរខាងគ្នា។ ភាពប្លែកខុសពីគេនៃសិល្បៈនេះ គឺស្ថិតនៅលើការប្រើប្រាស់សំនៀងបង្ហើរ និងចង្វាក់ស្គរដែលផ្តល់នូវអារម្មណ៍រំភើប រស់រវើក និងមានថាមពលខ្លាំងក្លាបំផុត។ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសក្នុងពិធីមង្គលការ ឬពិធីបុណ្យតាមបែបសាសនា និងប្រពៃណី គេតែងតែសង្កេតឃើញវត្តមាននៃ ចម្រៀងកន្ទឹម ដែលជាទម្រង់សិល្បៈប្រជាប្រិយដ៏ពេញនិយមបំផុតមួយ។ ចម្រៀងកន្ទឹមមិនមែនត្រឹមតែជាការច្រៀងកម្សាន្តនោះទេ ប៉ុន្តែវាគឺជាការរួមបញ្ចូលគ្នារវាងការច្រៀង និងការរាំដែលបង្ហាញពីសាមគ្គីភាព និងការអបអរសាទរក្នុងសហគមន៍។ ទំនុកច្រៀងនៃបទកន្ទឹម ជារឿយៗរៀបរាប់ពីពាក្យពេចន៍ជូនពរជ័យដល់គូស្រករថ្មី ការសរសើរពីសេចក្តីល្អនៃសាសនា និងការរំលឹកពីប្រវត្តិសាស្ត្រនៃខ្សែស្រឡាយរបស់ខ្លួន ដែលធ្វើឱ្យអ្នកស្តាប់មានមោទនភាពចំពោះឫសគល់វប្បធម៌ដ៏យូរលង់។ ចំណុចដែលធ្វើឱ្យតន្ត្រីចាមមានភាពលេចធ្លោបំផុត គឺការប្រើប្រាស់ចង្វាក់ដែលញាប់ និងរស់រវើកជាងភ្លេងខ្មែរប្រពៃណីមួយចំនួន។ កម្លាំងរុញច្រាននៃបទភ្លេងទាំងនេះ គឺពឹងផ្អែកទាំងស្រុងលើការវាយស្គរ រាមាណា និង ស្គរយីកេ ដែលជាឧបករណ៍ស្នូលមិនអាចខ្វះបាន។ ស្គរទាំងនេះផ្តល់នូវសម្លេងបុកខ្លាំងៗ និងច្បាស់ៗ ដែលជំរុញឱ្យអ្នករាំ និងអ្នកចូលរួមដទៃទៀតមានអារម្មណ៍ចង់រំកិលខ្លួនតាមចង្វាក់ភ្លេងភ្លាមៗ។ ភាពស្ទាត់ជំនាញរបស់អ្នកវាយស្គរ ក្នុងការបង្កើតនូវចង្វាក់ឆ្លើយឆ្លងគ្នា បង្កើតបានជាបរិយាកាសអធិកអធម ដែលសូម្បីតែអ្នកមិនយល់ភាសាចាម ក៏អាចទទួលយកនូវភាពសប្បាយរីករាយ និងអត្ថន័យនៃបទភ្លេងនោះបានដែរ។ បើងាកមកចាប់អារម្មណ៍លើបច្ចេកទេសនៃការច្រៀងវិញ យើងនឹងឃើញនូវលក្ខណៈពិសេសមួយហៅថា ការបង្ហើរសំនៀងវែងៗ ដែលជាការបន្លឺសម្លេងព្យាង្គតែមួយ ប៉ុន្តែមានការប្រែប្រួលខ្ពស់ទាបនៃអក្ខរាវិរុទ្ធជាច្រើនដំណាក់កាល។ បច្ចេកទេសនេះមានភាពស្រដៀងគ្នាយ៉ាងខ្លាំងទៅនឹងសំនៀងតន្ត្រីនៅតំបន់មជ្ឈិមបូព៌ា ដែលបង្ហាញពីឥទ្ធិពលនៃសាសនាឥស្លាមមកលើសិល្បៈចម្រៀងចាម។ ការច្រៀងបែបនេះតម្រូវឱ្យអ្នកចម្រៀងមានកម្លាំងខ្យល់វែង និងមានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រងបំពង់ក។ ដើម្បីឱ្យសម្លេងដែលចេញមកមានភាពគ្រលួច ក្រអួនក្រអៅ និងបង្កប់នូវមនោសញ្ចេតនាជ្រាលជ្រៅ ដែលអាចទាក់ទាញចិត្តអ្នកស្តាប់ឱ្យជក់ចិត្តដិតអារម្មណ៍។ សិល្បៈចម្រៀងរបស់ជនជាតិចាមគឺជាត្បូងពេជ្រវប្បធម៌មួយដែលមិនត្រឹមតែរក្សានូវកេរដំណែលពីអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានសម្របខ្លួនទៅនឹងបរិបទសង្គមថ្មីៗផងដែរ។ រាល់បទចម្រៀង និងស្នូរស្គរដែលបន្លឺឡើង គឺជាសារសំឡេងដែលបញ្ជាក់ពីភាពរឹងមាំនៃជំនឿ និងការបន្តវេននូវអត្តសញ្ញាណដ៏វិសេសវិសាលរបស់ពួកគេនៅក្នុងដែនដីសុវណ្ណភូមិ។ វាជាការរស់នៅជាមួយតន្ត្រីដែលផ្តល់នូវភាពកក់ក្តៅ និងការតភ្ជាប់គ្នារវាងមនុស្សគ្រប់ជំនាន់ក្នុងសហគមន៍ចាមយ៉ាងពិតប្រាកដ។ ពិធីបួសនាគ គឺជាកិច្ចពិធីសាសនាដ៏មានសារៈសំខាន់បំផុតសម្រាប់ជីវិតកូនប្រុសខ្មែរគ្រប់រូប ដែលត្រូវបានចាត់ទុកថាជាការបូជាកម្លាំងកាយចិត្ត សម្រាប់ជនជាតិគុយដែលរស់នៅតាមតំបន់ខ្ពង់រាប និងតំបន់ជួរភ្នំដងរែក សម្លេងតន្ត្រីមិនមែនត្រូវបានបង្កើតឡើងសម្រាប់តែភាពសប្បាយរីករាយនោះទេ។ ប៉ុន្តែវាគឺជាភាសាសក្ការៈដែលប្រើសម្រាប់ជជែកជាមួយព្រលឹង និងជាមន្តអាគមសម្រាប់ដុតកម្ដៅចង្រ្កានស្លដែកឲ្យក្លាយជាឧបករណ៍ប្រើប្រាស់ដ៏មានតម្លៃ។ រាល់សំនៀងដែលបន្លឺចេញពីបំពង់ករបស់អ្នកចម្រៀងគុយ តែងតែរំញោចនូវវិញ្ញាណនៃភាពជាអ្នកតស៊ូ និងការគោរពយ៉ាងជ្រាលជ្រៅចំពោះដីភ្នំដែលជាជម្រកនៃបុព្វបុរសរបស់ពួកគេ។ ឧបករណ៍តន្ត្រីដែលតំណាងឲ្យព្រលឹងរបស់ជនជាតិគុយយ៉ាងពិតប្រាកដគឺ ផ្លយ ដែលត្រូវបានចាត់ទុកថាជាមិត្តដ៏ស្មោះត្រង់របស់អ្នករស់នៅតាមដងភ្នំ។ ការផលិតឧបករណ៍នេះតម្រូវឲ្យមានភាពអត់ធ្មត់ខ្ពស់ ដោយគេត្រូវយកផ្លែឃ្លោកក្រៀមដែលជ្រើសរើសយ៉ាងសម្រិតសម្រាំងមកធ្វើជាប្រអប់ខ្យល់ រួចដោតភ្ជាប់នូវបំពង់ឫស្សីតូចៗដែលមានប្រវែងខុសៗគ្នា ដើម្បីបង្កើតជាកម្រិតសម្លេងផ្សេងៗ។ សម្លេងដែលបន្លឺចេញពីឧបករណ៍ផ្លយនេះ មានលក្ខណៈស្រទន់ ត្រជាក់ និងបង្កប់នូវភាពអាថ៌កំបាំងដែលពិបាកនឹងពណ៌នាឲ្យអស់សេចក្ដីបាន។ វាគឺជាសម្លេងដែលឆ្លុះបញ្ចាំងពីភាពស្ងប់ស្ងាត់នៃព្រៃព្រឹក្សា ប៉ុន្តែក្នុងពេលជាមួយគ្នានោះ វាក៏បានផ្តល់នូវភាពកក់ក្តៅដល់ដួងចិត្តអ្នកស្តាប់ តាមរយៈចង្វាក់ភ្លេងដែលហាក់ដូចជាខ្យល់ដង្ហើមរបស់ធម្មជាតិផ្ទាល់តែម្តង។ ចំណុចពិសេសដែលធ្វើឲ្យចម្រៀងគុយប្លែកពីក្រុមជនជាតិដទៃទៀត គឺការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាង ចម្រៀង និង មុខរបរ ។ នៅក្នុងប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ពួកគេ ជនជាតិគុយគឺជាអ្នកទាក់ដំរីដ៏ចំណាន។ ដែលមានចំណេះដឹងខ្ពង់ខ្ពស់ក្នុងការយល់ដឹងពីចិត្តសាស្ត្ររបស់សត្វដំរីព្រៃ។ ដូច្នេះហើយ ទើបគេសង្កេតឃើញថាមានបទចម្រៀងសម្រាប់បន់ស្រន់ និងសម្រាប់ច្រៀងបំពេរដំរី ក្នុងបំណងឱ្យសត្វពាហនៈទាំងនោះមានភាពស្លូតបូត និងយល់ចិត្តអ្នកគ្រប់គ្រង។ ទំនុកច្រៀងទាំងនេះមិនត្រឹមតែជាពាក្យពេចន៍ធម្មតានោះទេ ប៉ុន្តែវាគឺជាពាក្យស្លោក និងមន្តអាគមដែលត្រូវបានផ្ទេរមកពីគ្រូហ្មដំរីជំនាន់មុនៗ ដើម្បីធានាបាននូវសុវត្ថិភាព និងភាពជោគជ័យនៅក្នុងបេសកកម្មដ៏គ្រោះថ្នាក់ក្នុងព្រៃជ្រៅ។ បន្ថែមពីលើនេះ សកម្មភាពស្លដែកតាមបែបបុរាណដែលជាជំនាញឯកទេសរបស់ជនជាតិគុយ ក៏បានបន្សល់ទុកនូវកេរដំណែលចម្រៀងដ៏មានអត្ថន័យផងដែរ។ ក្នុងកំឡុងពេលនៃការស្លរំលាយរ៉ែដែកដែលប្រើរយៈពេលរាប់ម៉ោង ឬរាប់ថ្ងៃ បងប្អូនជនជាតិគុយតែងតែច្រៀងរៀបរាប់ពីការសុំខមាទោសចំពោះម្ចាស់ទឹកម្ចាស់ដីដែលពួកគេបានជីកកកាយយកភោគទ្រព្យ និងការសរសើរដល់ភាពរឹងមាំនៃដែកថែប។ ចម្រៀងក្នុងពេលធ្វើការងារទាំងនេះ ដើរតួជាថ្នាំប៉ូវកម្លាំងដែលជួយសម្រាលភាពនឿយហត់ និងបង្កើននូវសាមគ្គីភាពក្នុងចំណោមអ្នកភូមិដែលកំពុងជួយគ្នាទៅវិញទៅមក។ ភាពសុខដុមរមនាកើតឡើងនៅពេលដែលសម្លេងញញួរដែលបុកនឹងដែក ក្លាយជាចង្វាក់ភ្លេងអមជាមួយសម្លេងច្រៀងរបស់អ្នកស្លដែក បង្កើតបានជាបទភ្លេងដ៏រស់រវើក។ ការអភិរក្សសិល្បៈចម្រៀងរបស់ជនជាតិគុយ គឺធ្វើឡើងតាមរយៈការរក្សានូវភាសានិយាយផ្ទាល់ខ្លួនយ៉ាងខ្ជាប់ខ្ជួន។ ទោះបីជាបច្ចុប្បន្នមានការផ្លាស់ប្តូរផ្នែកសង្គម និងការយាយីពីវប្បធម៌សម័យថ្មីយ៉ាងណាក៏ដោយ ក៏ចាស់ព្រឹទ្ធាចារ្យជនជាតិគុយនៅតែព្យាយាមបង្ហាត់បង្រៀនកូនចៅឱ្យចេះច្រៀងជាភាសាដើម ដើម្បីកុំឱ្យបាត់បង់អត្តសញ្ញាណ។ ទំនុកច្រៀងដែលរៀបរាប់ពីការគោរពព្រៃភ្នំ មិនត្រឹមតែបង្ហាញពីជំនឿលើសាសនា និងអាទិទេពប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ជាការអប់រំអំពីបរិស្ថានដែលបង្រៀនឱ្យមនុស្សរស់នៅដោយមានតុល្យភាពជាមួយធម្មជាតិផងដែរ។ ការច្រៀងរៀបរាប់ពីប្រពៃណីរបស់ពួកគេ គឺជាការបញ្ជាក់ថា ដរាបណាសម្លេងផ្លយនៅតែបន្លឺឡើង ហើយភាសាគុយនៅតែត្រូវបានគេច្រៀង នោះវិញ្ញាណក្ខន្ធ និងវប្បធម៌របស់ជនជាតិគុយនឹងនៅតែបន្តមានជីវិតជានិរន្តរ៍នៅលើទឹកដីកម្ពុជា។ វង់តន្ដ្រីរបស់បងប្អូនជនជាតិស្ទៀង ដែលជាជនជាតិភាគតិច ហើយច្រើនរស់នៅក្នុងស្រុកស្នួល ខេត្ដក្រចេះតាំងពីយូរយាណាស់មកហើយ។ វង់តន្ដ្រីរបស់បងប្អូនជនជាតិស្ទៀង នៅតែដក់ជាប់ជាមួយនឹងព្រលឹងបុព្វបុរសខ្មែរ អារក្ស អ្នកតា យ៉ាងខ្លាំងក្លានៅឡើយ ។ វង់តន្ដ្រីរបស់ជនជាតិស្ទៀង តែងតែប្រគំឡើងនៅក្នុងពេលមានពិធីសែនព្រេនអ្វីមួយ។ ដោយមានការច្រៀងរៀបរាប់ថ្វាយដូនតា ម្ចាស់ទឹក ម្ចាស់ដី។ ព្រមទាំងមានការរៀបចំម្ហូបអាហារ ស្រា ទឹកក្រូច ម្លូ ស្លា បារី ទៀន ធូប ប្រហាក់ប្រហែលនឹងខ្មែរទូទៅដែរ ។ ដូនតាចាស់ៗក្នុងស្រុកបានរៀបរាប់ថា ប្រសិនបើមិនបានរៀបរណ្ដាប់សែនព្រេនថ្វាយអារក្ស អ្នកតាទេនោះ ពួកគាត់នឹងត្រូវឈឺថ្កាត់យ៉ាងខ្លាំងគួរឲ្យភ័យខ្លាច។ ព្រោះនៅពេលស្រែកច្រៀងថ្វាយរំលឹកគុនគេមានរៀបចំរណ្ដាប់ដើម្បីអញ្ជើញព្រលឹងអារក្ស អ្នកតាទាំងនោះឲ្យមកចូលរួមលេងសប្បាយ និងថែរក្សាពួកគាត់ឲ្យមានសេចក្ដីសុខ ។ ផ្ទុយទៅវិញបើគ្មានការរៀបចំរណ្ដាប់ថ្វាយទេនោះព្រលឹងដូនតានឹងខឹងសម្បាធ្វើទណ្ឌកម្មពួកគាត់ឲ្យរងគ្រោះឈឺចាប់យ៉ាងធ្ងន់ធ្ងរ រហូតដល់បាត់បង់ជីវិតក៏មានដែរ ។ នៅក្នុងពិធីសែនព្រេនដែលមានការប្រគំភ្លេងតាមបែបជនជាតិភាគតិចនោះមានដូចជា ការរាំថ្វាយអារក្ស។ ហើយពួកគេពេលខ្លះក៏បានប្រគំភ្លេងនោះសម្រាប់ការជួបជុំរាំរែកកម្សាន្ដដោយមិនចាំបាច់មានការរៀបចំរណ្ដាប់អ្វីទេ។ សម្រាប់ឧបករណ៍ប្រគំនៅក្នុងវង់ភ្លេងវិញគឺមានគងញីធំចំនួន៥ ចងព្យួរបន្ដបន្ទាប់គ្នាលើឫស្សីមួយដើម។ ហើយគងញីធំត្រូវគេវាយ ឬតប់ដោយដៃខ្លះ អន្លូងខ្លះ។ នៅមានស្គរធំមួយដាក់ពីលើជើងទ្រខ្ពស់ ដែលត្រូវវាយដោយអន្លូងឈើចំនួនពីរ។ ហើយនិងមានអ្នកច្រៀងម្នាក់ ឬពីរនាក់ ។ តាមជំនឿរបស់ជនជាតិស្ទៀងពេលខ្លះអ្នកច្រៀងត្រូវខ្មោចចូលមកសណ្ឋិត រាំលេងជាមួយអ្នកភ្លេងក៏មានដែរ។ បទចម្រៀងដែលពួកគេនិយមច្រៀងមានដូចជាបទ «ក្លើសុំអំបិល» «ទៅរកពងលលក» និងបទ «សំពោចស៊ីខ្នុរទុំ» ជាដើម។ ជាចុងក្រោយ ការអភិរក្សសិល្បៈចម្រៀង និងតន្ត្រីរបស់ជនជាតិស្ទៀង គឺជាការរក្សាទុកនូវដង្ហើមវប្បធម៌ដែលមិនចេះរីងស្ងួត។ រាល់សម្លេងច្រៀង គឺជាការបញ្ជាក់ពីភាពរឹងមាំនៃអត្តសញ្ញាណជាតិពន្ធុ ដែលមានមោទនភាពចំពោះភាពជាសហគមន៍ និងការចែករំលែក។ ទោះបីជាសម័យកាលវិវត្តទៅមុខយ៉ាងណាក៏ដោយ ក៏តន្ត្រីស្ទៀងនៅតែបន្តដើរតួនាទីជាអ្នកថែរក្សាសាមគ្គីភាព និងជាអ្នកនាំសារនៃសេចក្តីសុខសាន្ត ក្នុងចំណោមមនុស្ស និងធម្មជាតិដែលជាជម្រកដ៏សុខសាន្តរបស់ពួកគេជានិច្ចនិរន្តរ៍។